ការប្រើប្រាស់ឧបករណ៍បំពងសំឡេង និងមេភូមិជាមធ្យោបាយដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋនៅតាមភូមិ។ វិធីសាស្រ្តនេះនៅតែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅមានកម្រិត។ មេភូមិដើរតួនាទីជាអ្នកសម្របសម្រួល និងជាតំណាងដ៏សំខាន់ក្នុងការបញ្ជូនព័ត៌មានពីអាជ្ញាធរមូលដ្ឋានទៅកាន់ប្រជាពលរដ្ឋ។ ឧបករណ៍បំពងសំឡេងអាចជួយឱ្យព័ត៌មានត្រូវបានឮយ៉ាងទូលំទូលាយក្នុងបរិវេណភូមិ។ នេះធានាថាអ្នករស់នៅទាំងអស់នឹងទទួលបានព័ត៌មានសំខាន់ៗដោយផ្ទាល់។ ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានតាមរយៈឧបករណ៍បំពងសំឡេង និងមេភូមិមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ ព័ត៌មានត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់អ្នកស្ដាប់ នេះកាត់បន្ថយការភ័ន្តច្រឡំ ឬការបកស្រាយខុស។ ប្រជាពលរដ្ឋភាគច្រើនតែងតែទុកចិត្តលើមេភូមិរបស់ពួកគេ ភាពជឿជាក់នេះធ្វើឱ្យព័ត៌មានដែលផ្សព្វផ្សាយមានការគួរឱ្យទុកចិត្ត។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពជាពិសេសសម្រាប់អ្នកដែលមិនចេះអក្សរ ។ ការផ្សព្វផ្សាយតាមរយៈមេភូមិអនុញ្ញាតឱ្យមានអន្តរកម្មផ្ទាល់។ ប្រជាពលរដ្ឋអាចសួរនាំ ឬបញ្ចេញមតិយោបល់បានភ្លាមៗ។ វាជួយឱ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពីព័ត៌មាន។ វាជាមធ្យោបាយដ៏សាមញ្ញ និងងាយស្រួលអនុវត្តដោយមិនទាមទារធនធានច្រើន។ ជាពិសេសក្នុងករណីបន្ទាន់ ព័ត៌មានអាចត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ ហើយប្រជាពលរដ្ឋមានអារម្មណ៍ថាពួកគេត្រូវបានគេយកចិត្តទុកដាក់។ ប្រភេទព័ត៌មានដែលត្រូវបានផ្សព្វផ្សាយមានលក្ខណៈទូលំទូលាយ។ ជាទូទៅ ព័ត៌មានសំខាន់ៗដែលត្រូវបានផ្សព្វផ្សាយរួមមាន សេចក្ដីជូនដំណឹងពីរដ្ឋបាលភូមិ ឃុំ ឬស្រុក។ នេះអាចជាព័ត៌មានអំពីកាលវិភាគនៃការប្រជុំសាធារណៈ។ វាក៏រួមបញ្ចូលទាំងការណែនាំពីក្រសួងសុខាភិបាលផងដែរ។ ការប្រកាសពី ការប្រជុំ ឬកិច្ចពិភាក្សានានានៅក្នុងភូមិ ព័ត៌មានអំពី គ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ឬព្យុះក៏ត្រូវបានផ្សព្វផ្សាយផងដែរ។ ការជូនដំណឹងអំពី កម្មវិធីអភិវឌ្ឍន៍ភូមិ ដូចជាការសាងសង់ផ្លូវ ឬប្រព័ន្ធធារាសាស្រ្តក៏ត្រូវបានចែករំលែក។ មេភូមិអាចជូនដំណឹងព័ត៌មានអំពី សុខភាពសាធារណៈ ដូចជាការចាក់វ៉ាក់សាំង ឬយុទ្ធនាការអប់រំជាដើម។ វាក៏មានព័ត៌មានអំពី សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ផងដែរ។ ការប្រកាសអំពី ព្រឹត្តិការណ៍សង្គម ឬវប្បធម៌ ក្នុងភូមិក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយ ជួនកាលមាន ការអំពាវនាវរកជំនួយ ឬ ព័ត៌មានបន្ទាន់ផ្សេងៗ។ ទោះបីជាមានប្រសិទ្ធភាពក៏ដោយ ក៏ការប្រើប្រាស់ឧបករណ៍បំពងសំឡេង និងមេភូមិនៅតែមាន គុណវិបត្តិ និងបញ្ហាប្រឈម មួយចំនួន។ ព័ត៌មានដែលផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងមិនអាចផ្ដល់ព័ត៌មានលម្អិតបានគ្រប់គ្រាន់ទេ។ នេះបណ្ដាលមកពីពេលវេលាមានកំណត់ និងលក្ខណៈនៃការផ្សព្វផ្សាយផ្ទាល់មាត់។ ម៉្យាងទៀតការពឹងផ្អែកខ្លាំងលើមេភូមិ គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ប្រសិនបើមេភូមិមិនសកម្ម ឬមិនយល់ច្បាស់ពីព័ត៌មាន នោះប្រសិទ្ធភាពនៃការផ្សព្វផ្សាយនឹងថយចុះ។ ការបកស្រាយខុស អាចកើតឡើង ព័ត៌មានដែលផ្សព្វផ្សាយផ្ទាល់មាត់អាចត្រូវបានបកស្រាយខុស។ កង្វះខាតការឆ្លើយតបជាលាយលក្ខណ៍អក្សរ ធ្វើឱ្យពិបាកក្នុងការតាមដាន។ សំឡេងរំខាន អាចរំខានដល់ការស្ដាប់ និងការមិនចាប់អារម្មណ៍ របស់ប្រជាពលរដ្ឋក៏ជាឧបសគ្គដែរ។ បញ្ហាឧបករណ៍បច្ចេកទេស ដូចជាការខូចខាតឧបករណ៍បំពងសំឡេងក៏អាចកើតឡើង។ ព័ត៌មានអាចមិនបានទៅដល់មនុស្សគ្រប់គ្នា ក្នុងករណីពួកគេមិននៅផ្ទះ។ ការផ្សព្វផ្សាយអាចមិនទៀងទាត់ អាស្រ័យលើមេភូមិ និងកង្វះស្តង់ដារ ក្នុងការផ្សព្វផ្សាយក៏អាចជាបញ្ហាដែរ។